ទស្សនៈរបស់គ្រួសារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់កូនៗក្នុងការជ្រើសរើសផ្លូវសិក្សា។ ពេលខ្លះ ឪពុកម្តាយនៅតែគិតថាការសិក្សានៅសាកលវិទ្យាល័យគឺប្រសើរជាងការអប់រំវិជ្ជាជីវៈ។ នេះអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ជំនឿប្រពៃណី កង្វះព័ត៌មាន និងភាពជោគជ័យ។ ជំនឿប្រពៃណី គឺជាឧបសគ្គដ៏ធំមួយដែលរារាំងឪពុកម្តាយមួយចំនួនពីការលើកទឹកចិត្តកូនៗឱ្យបន្តការសិក្សានៅសាលាជំនាញ។ គ្រួសារខ្លះមានជំនឿថា ការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យផ្តល់ឋានៈខ្ពស់ជាង និងមើលទៅមានកិត្យានុភាពជាងការទទួលបានវិញ្ញាបនបត្រពីសាលាជំនាញ។ ពួកគេគិតថាអ្នកដែលរៀនចប់សាកលវិទ្យាល័យមានឱកាសធ្វើការនៅក្នុងការិយាល័យល្អៗ។ ជំនឿនេះបានធ្វើឱ្យការអប់រំវិជ្ជាជីវៈមិនទាន់ទទួលបានការទទួលស្គាល់ពេញលេញនៅក្នុងសង្គម។ ដូច្នេះ ការផ្លាស់ប្តូរទស្សនៈនេះគឺជាកត្តាសំខាន់ដើម្បីឱ្យវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរីកចម្រើន។ បញ្ហាប្រឈមដ៏ធំមួយទៀតចំពោះការអប់រំវិជ្ជាជីវៈ គឺកង្វះព័ត៌មាន។ ឪពុកម្តាយមួយចំនួនមិនទាន់បានយល់ច្បាស់ពីអត្ថប្រយោជន៍ជាក់ស្តែងដែលការអប់រំវិជ្ជាជីវៈផ្តល់ឲ្យ។ ពួកគេមិនទាន់ដឹងថាការអប់រំវិជ្ជាជីវៈអាចផ្តល់នូវឱកាសការងារខ្ពស់ ដោយសារជំនាញដែលបានរៀនគឺស្របទៅនឹងតម្រូវការទីផ្សារ។ ក្រៅពីនេះ ពួកគេក៏មិនដឹងថាជាងជំនាញដែលមានសមត្ថភាព អាចរកបាននូវប្រាក់ខែសមរម្យ ដែលអាចប្រៀបធៀបទៅនឹងអ្នករៀនចប់សាកលវិទ្យាល័យផងដែរ។ កង្វះព័ត៌មានទាំងនេះធ្វើឲ្យឪពុកម្តាយនៅតែបន្តជំរុញកូនៗឲ្យរៀនតែជំនាញទូទៅ ដោយមិនបានគិតដល់អត្ថប្រយោជន៍នៃជំនាញវិជ្ជាជីវៈ។ ទស្សនៈរបស់គ្រួសារមួយចំនួនលើភាពជោគជ័យនៅតែមានកម្រិត ដោយសារពួកគេគិតថាភាពជោគជ័យគឺវាស់វែងដោយការធ្វើការក្នុងការិយាល័យ។ ពួកគេយល់ឃើញថា ការងារការិយាល័យផ្តល់នូវឋានៈខ្ពស់ និងមើលទៅមានកិត្យានុភាពជាងការងារបច្ចេកទេស។ ការងារបច្ចេកទេសជា ការងារដែលប្រើកម្លាំងបច្ចេកទេស ដូចជាជាងសំណង់ ឬជាងអគ្គិសនី ត្រូវបានគេមើលឃើញថាជាការងារកម្រិតទាប។ ទស្សនៈទាំងនេះធ្វើឱ្យយុវជនជាច្រើនងាកទៅសិក្សាជំនាញទូទៅនៅសាកលវិទ្យាល័យ។ ដោយមិនបានគិតដល់ជំនាញវិជ្ជាជីវៈដែលមានតម្រូវការខ្ពស់ និងអាចផ្តល់ប្រាក់ខែសមរម្យ។ ដូច្នេះ ការផ្លាស់ប្តូរផ្នត់គំនិតនេះគឺជាកត្តាសំខាន់ដើម្បីលើកកម្ពស់ការអប់រំវិជ្ជាជីវៈ។ ការគាំទ្រពីសហគមន៍ ដើរតួនាទីជាកត្តាចម្បងមួយក្នុងការលើកទឹកចិត្តយុវជនឱ្យចាប់យកការអប់រំវិជ្ជាជីវៈ។ សហគមន៍អាចចូលរួមយ៉ាងសកម្មដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងបង្កើតឱកាសថ្មីៗ។ ដើម្បីជំរុញឱ្យយុវជនចាប់អារម្មណ៍លើការអប់រំវិជ្ជាជីវៈ សហគមន៍អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន។ សហគមន៍អាចរៀបចំកម្មវិធីដូចជា កម្មវិធីផ្សព្វផ្សាយ និងពិព័រណ៍ការងារ។ កម្មវិធីផ្សព្វផ្សាយ ជាការផ្តល់ព័ត៌មានទៅកាន់សិស្សានុសិស្ស និងឪពុកម្តាយអំពីអត្ថប្រយោជន៍នៃការរៀនជំនាញវិជ្ជាជីវៈ។ ពិព័រណ៍ការងារ ជាការណែនាំពីឱកាសការងារជាក់ស្តែងដែលត្រូវការជំនាញវិជ្ជាជីវៈ ដូចជាការងារដែលមានប្រាក់ចំណូលសមរម្យ និងការងារមានស្ថិរភាព។ ការផ្តល់ព័ត៌មានទាំងនេះជួយឱ្យយុវជននិងឪពុកម្តាយមានការយល់ដឹងកាន់តែច្បាស់ និងកាត់បន្ថយជំនឿប្រពៃណីដែលយល់ថាការរៀនជំនាញវិជ្ជាជីវៈមានតម្លៃទាបជាង។ ដើម្បីជំរុញឱ្យយុវជនចាប់អារម្មណ៍លើការអប់រំវិជ្ជាជីវៈ សហគមន៍អាចបង្កើតគំរូដ៏ល្អមួយ។ ការបង្ហាញពីភាពជោគជ័យរបស់អ្នកដែលបានរៀនជំនាញវិជ្ជាជីវៈ អាចជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់យុវជន។ គំរូជោគជ័យ គំរូទាំងនេះអាចជាជាងជំនាញ ឬសហគ្រិនក្នុងមូលដ្ឋាន ដែលមានអាជីវកម្មរីកចម្រើន។ នៅពេលដែលយុវជនឃើញអ្នកជិតខាងជោគជ័យពីជំនាញវិជ្ជាជីវៈ ពួកគេក៏មានកម្លាំងចិត្តចាប់អារម្មណ៍លើជំនាញទាំងនោះដែរ។ ដូច្នេះ ការបង្កើតគំរូល្អគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរទស្សនៈសង្គម និងលើកទឹកចិត្តយុវជនឱ្យចាប់យកផ្លូវអប់រំវិជ្ជាជីវៈ។ ដើម្បីលើកកម្ពស់ការអប់រំវិជ្ជាជីវៈ សហគមន៍អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារដល់និស្សិតជំនាញ។ ពួកគេអាចធ្វើដូច្នេះតាមរយៈការ បង្កើតបណ្តាញទំនាក់ទំនង ផ្តល់កន្លែងហាត់ការ និងការផ្តល់ឱកាសការងារ។ សហគមន៍អាចសហការជាមួយក្រុមហ៊ុន និងរោងចក្រក្នុងតំបន់ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងសម្រាប់និស្សិតជំនាញ។ តាមរយៈបណ្តាញនេះ ក្រុមហ៊ុនអាចផ្តល់ កន្លែងហាត់ការ ដល់និស្សិតដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ការងារជាក់ស្តែង។ ក្រៅពីការអនុវត្តផ្ទាល់ ពួកគេក៏អាចទទួលបាន ឱកាសការងារ ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។ ការផ្តល់ឱកាសទាំងនេះជួយឱ្យនិស្សិតអាចយកជំនាញដែលបានរៀនទៅប្រើប្រាស់ និងមានការងារធ្វើប្រកបដោយស្ថិរភាព។ ការចូលរួមពីសហគមន៍គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យការអប់រំវិជ្ជាជីវៈកាន់តែរីកចម្រើន។ ដើម្បីជំរុញការអប់រំវិជ្ជាជីវៈឱ្យកាន់តែរីកចម្រើន រដ្ឋាភិបាល និងអង្គការអន្តរជាតិមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកគោលនយោបាយ និងធនធាន។ រដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយដែលលើកទឹកចិត្តយុវជនឱ្យចាប់យកការសិក្សាជំនាញ។ រដ្ឋាភិបាលអាចផ្តល់អាហារូបករណ៍ពេញលេញ ឬមួយផ្នែកដល់និស្សិតដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ។ ក្រៅពីនេះ ការកាត់បន្ថយថ្លៃសិក្សា ក៏ជាវិធីសាស្ត្រមួយដែលជួយសម្រាលបន្ទុកគ្រួសារបានផងដែរ។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយលើកទឹកចិត្តនិស្សិតប៉ុណ្ណោះទេ។ ថែមទាំងជួយបង្កើនចំនួនធនធានមនុស្សដែលមានជំនាញសម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ ដើម្បីឱ្យការអប់រំវិជ្ជាជីវៈកាន់តែមានតម្លៃ និងត្រូវបានទទួលស្គាល់ អង្គការអន្តរជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ។ អង្គការទាំងនេះអាចជួយផ្តល់ជំនួយបច្ចេកទេស និងធនធានដើម្បីពង្រឹងគុណភាពបង្រៀន និងរៀបចំកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។ ការមានស្តង់ដារអប់រំខ្ពស់ជួយឱ្យនិស្សិតអាចទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដែលធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។ ដូច្នេះ ការចូលរួមពីអង្គការអន្តរជាតិជួយឱ្យការអប់រំវិជ្ជាជីវៈមានតម្លៃកាន់តែខ្ពស់ និងអាចបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពសម្រាប់សេដ្ឋកិច្ចជាតិ។ ដើម្បីឱ្យការអប់រំវិជ្ជាជីវៈកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន។ កិច្ចសហប្រតិបត្តិការនេះផ្តល់អត្ថប្រយោជន៍ដល់និស្សិតតាមរយៈ ឱកាសការងារ និងការអនុវត្តជាក់ស្តែង។ ក្រុមហ៊ុនអាចផ្តល់ឱកាសការងារ និងការអនុវត្តជាក់ស្តែងដល់និស្សិត។ នេះជួយឱ្យពួកគេទទួលបានបទពិសោធន៍ពិតប្រាកដនៅក្នុងបរិយាកាសការងារ មុនពេលបញ្ចប់ការសិក្សា។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងនេះនឹងជួយឱ្យការអប់រំវិជ្ជាជីវៈទទួលបានការទទួលស្គាល់ និងមានភាពរីកចម្រើន។